ការរៀនជិះក្តារបន្ទះឈរអុំលើទឹក កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ មូលហេតុចម្បងគឺវាជាប្រភេទកីឡាដែលផ្ដល់នូវការហាត់ប្រាណពេញរាងកាយ ជួយពង្រឹងសាច់ដុំពោះ ដៃ និងជើងឱ្យមានភាពរឹងមាំ។ ការជិះក្តារបន្ទះឈរអុំលើទឹក ជួយបង្កើនសមត្ថភាពក្នុងការរក្សាលំនឹងរាងកាយ និងការផ្ដោតអារម្មណ៍ឱ្យបានល្អប្រសើរ។ វាគឺជាមធ្យោបាយដ៏ប្រសើរក្នុងការកាត់បន្ថយភាពតានតឹង និងស្វែងរកសន្តិភាពផ្លូវចិត្ត តាមរយៈការនៅក្បែរធម្មជាតិ និងផ្ទៃទឹកដ៏ត្រជាក់។ ប្រទេសកម្ពុជាមានសក្ដានុពលខ្ពស់សម្រាប់ការរៀនកីឡានេះ ដោយសារមានដងទន្លេ និងបឹងបួជាច្រើនដែលមានផ្ទៃទឹកស្ងប់ស្ងាត់ ស័ក្តិសមសម្រាប់អ្នកចាប់ផ្ដើមដំបូង។ ការរៀនជិះក្តារអុំ ជួយឱ្យយើងអាចចូលទៅដល់តំបន់អេកូទេសចរណ៍ដែលទូកធំៗមិនអាចទៅដល់ ដូចជាព្រៃលិចទឹក ឬតំបន់តាមដងព្រែកតូចៗ។ វាជាសកម្មភាពកម្សាន្តដែលបណ្ដុះស្មារតីស្រឡាញ់ និងការពារបរិស្ថានទឹក តាមរយៈការមើលឃើញសម្រស់ធម្មជាតិដោយផ្ទាល់ភ្នែក។ ការរៀនកីឡានេះក្នុងប្រទេសកម្ពុជា ផ្ដល់ឱកាសឱ្យយើងបង្កើតទំនាក់ទំនងថ្មីៗជាមួយក្រុមអ្នកចូលចិត្តកីឡាលើទឹក និងការផ្សងព្រេងដូចគ្នា។ មូលហេតុមួយទៀត គឺវាជាកីឡាដែលងាយស្រួលរៀនសម្រាប់មនុស្សគ្រប់វ័យ មិនថាជាកុមារ យុវជន ឬមនុស្សវ័យកណ្ដាលឡើយ។ ការជិះក្តារបន្ទះឈរអុំលើទឹកក្នុងពេលថ្ងៃលិច គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលជួយឱ្យយើងទទួលបានថាមពលវិជ្ជមានសម្រាប់ការរស់នៅ។ ការរៀនជិះក្តារអុំ គឺជាការសាកល្បងសមត្ថភាពផ្ទាល់ខ្លួន និងការជម្នះភាពភ័យខ្លាចចំពោះផ្ទៃទឹក ដើម្បីសម្រេចបាននូវភាពជឿជាក់លើខ្លួនឯង។ ការត្រៀមសម្ភារៈឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ គឺជាកត្តាចាំបាច់បំផុតដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយក្នុងពេលរៀនជិះក្តារបន្ទះឈរអុំលើទឹក។ សម្ភារៈសំខាន់បំផុតសម្រាប់ការរៀនជិះក្តារបន្ទះឈរអុំលើទឹក គឺក្តារបន្ទះ ដែលមានពីរប្រភេទគឺ ប្រភេទជ័ររឹង និងប្រភេទសប់ខ្យល់ដែលអាចបត់បែនបានយ៉ាងងាយស្រួល។ សម្រាប់អ្នកចាប់ផ្ដើមដំបូង គួរជ្រើសរើសក្តារដែលមានទំហំធំ និងទទឹងធំ ដើម្បីងាយស្រួលក្នុងការរក្សាលំនឹងឱ្យបានល្អនៅលើផ្ទៃទឹក។ ដងអុំ គឺជាឧបករណ៍ចាំបាច់ដែលត្រូវមានប្រវែងវែងជាងកម្ពស់របស់អ្នកប្រើប្រាស់ប្រហែលពី ១៥ ទៅ ២០ សង់ទីម៉ែត្រ។ ខ្សែចំណងជើង គឺជាសម្ភារៈសុវត្ថិភាពដែលភ្ជាប់ជើងរបស់អ្នកទៅនឹងក្តារ ដើម្បីការពារកុំឱ្យក្តារអណ្ដែតទៅឆ្ងាយនៅពេលអ្នកធ្លាក់ទឹក។ អាវពោងសង្គ្រោះ គឺជាសម្ភារៈដែលមិនអាចខ្វះបានជាដាច់ខាត ទោះបីជាអ្នកចេះហែលទឹកស្ទាត់ជំនាញយ៉ាងណាក៏ដោយ។ ព្រុយ ដែលបំពាក់នៅផ្នែកខាងក្រោមនៃក្តារ មានតួនាទីជួយឱ្យក្តារធ្វើដំណើរបានត្រង់ និងមានលំនឹងក្នុងពេលអុំ។ សម្លៀកបំពាក់កីឡាទឹក ឬអាវយឺតដែលមិនជក់ទឹកខ្លាំង ជួយឱ្យអ្នកមានភាពរស់រវើក និងងាយស្រួលក្នុងការធ្វើចលនារាងកាយ។ ឡេការពារកម្ដៅថ្ងៃ គឺជាសម្ភារៈជំនួយដើម្បីការពារស្បែកពីកាំរស្មីយូវី ក្នុងកំឡុងពេលអុំក្រោមពន្លឺថ្ងៃនៅតាមដងទន្លេ។ មួក និងវ៉ែនតាការពារកម្ដៅថ្ងៃ ជួយការពារភ្នែក និងក្បាលពីកម្ដៅថ្ងៃដ៏ក្ដៅនៃប្រទេសកម្ពុជា។ ស្រោមទូរស័ព្ទការពារទឹក ជួយឱ្យអ្នកអាចថតរូបភាពស្អាតៗ និងការពារទូរស័ព្ទមិនឱ្យខូចពេលប៉ះទឹក។ កាបូបការពារទឹក សម្រាប់ដាក់សម្ភារៈផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាពពីការសើម។ ដបទឹកដែលងាយស្រួលកាន់ ជួយឱ្យអ្នកអាចរក្សាជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់ ក្នុងកំឡុងពេលធ្វើលំហាត់ប្រាណលើទឹក។ ឧបករណ៍សប់ខ្យល់ គឺជាសម្ភារៈដែលត្រូវមានសម្រាប់អ្នកដែលប្រើប្រាស់ក្តារបន្ទះប្រភេទសប់ខ្យល់។ ការមានឧបករណ៍វាស់ជម្រៅទឹក ឬផែនទីតំបន់ដែលត្រូវអុំ ជួយឱ្យអ្នកជិះក្តារបន្ទះអុំលើទឹកដោយទំនុកចិត្ត និងសុវត្ថិភាព។ ចំពោះប្រទេសកម្ពុជាសម្បូរទៅដោយដងទន្លេ ព្រែក និងបឹងបួដ៏ស្រស់ស្អាត ដែលជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ការរៀនជិះក្តារបន្ទះឈរអុំលើទឹក។ ក្រុងកំពតគឺជាទីតាំងពេញនិយមបំផុត ដែលមានដងព្រែកកំពតដ៏ស្ងប់ស្ងាត់ និងមានទេសភាពភ្នំបូកគោជាផ្ទៃខាងក្រោយយ៉ាងស្រស់ត្រកាល។ នៅតាមបណ្ដោយដងព្រែកក្នុងខេត្តកំពត មានសាលាបង្រៀន និងកន្លែងជួលក្តារបន្ទះឈរអុំលើទឹកជាច្រើនដែលផ្ដល់ភាពងាយស្រួលដល់អ្នកទើបចាប់ផ្ដើមដំបូង។ ខេត្តកោះកុងក៏ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអុំក្តារបន្ទះតាមព្រៃកោងកាង ដើម្បីស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបផងដែរ។ តំបន់ស្ទឹងពពកក្នុងខេត្តកោះកុង ផ្ដល់នូវបទពិសោធន៍អុំលើផ្ទៃទឹកដ៏ថ្លាឆ្វង់កាត់តាមជ្រលងភ្នំ និងព្រៃព្រឹក្សា។ តំបន់អារ៉ែងក្នុងខេត្តកោះកុង គឺជាទីតាំងផ្សងព្រេងដ៏អស្ចារ្យសម្រាប់ការអុំក្តារបន្ទះឈរអុំ កាត់តាមដងស្ទឹងដ៏វែងអន្លាយ។ ខេត្តសៀមរាបក៏មានសកម្មភាពនេះដែរ ដោយអ្នកអាចអុំនៅបឹងទន្លេសាប ឬតាមដងស្ទឹងសៀមរាប។ តំបន់ឆ្នេរខ្សាច់ក្នុងខេត្តព្រះសីហនុ ជាពិសេសនៅឆ្នេរអូរត្រេះ គឺជាកន្លែងដ៏ល្អសម្រាប់ការរៀនអុំលើផ្ទៃទឹកសមុទ្រដែលមានរលកតូចៗ។ កោះរ៉ុង និងកោះរ៉ុងសន្លឹម ក៏ជាទីតាំងដ៏ទាក់ទាញសម្រាប់ការជិះក្តារអុំលើទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមើលផ្កាថ្មពីលើក្តារ។ ព្រែកទឹកឈូក្នុងខេត្តកំពត គឺជាចំណុចដែលអ្នកសិក្សាអាចហាត់សមរក្សាលំនឹងបានយ៉ាងល្អ ព្រោះទឹកមិនសូវមានចរន្តខ្លាំង។ តំបន់ភូមិអណ្ដូងទឹកក្នុងខេត្តកោះកុង ក៏ជាកន្លែងដែលអ្នកអាចអុំកាត់តាមព្រៃលិចទឹកយ៉ាងស្ងប់ស្ងាត់ និងមានខ្យល់អាកាសបរិសុទ្ធ។ ការជ្រើសរើសទីតាំងដែលមានចរន្តទឹកខ្សោយ និងគ្មានទូកធំៗឆ្លងកាត់ច្រើន គឺជាអាទិភាពដំបូងសម្រាប់គ្រូបង្វឹកនៅតាមបណ្ដាខេត្តទាំងនោះ។ មិនថាអ្នកនៅទីណានោះទេ ទីតាំងជិះក្តារអុំក្នុងប្រទេសកម្ពុជាតែងតែផ្ដល់នូវភាពស្រស់ស្រាយ និងការផ្សារភ្ជាប់ជាមួយធម្មជាតិយ៉ាងជិតស្និទ្ធ។ ការរៀនជិះក្តារបន្ទះឈរអុំលើទឹកនៅក្នុងប្រទេសកម្ពុជា គឺជាសកម្មភាពកីឡាបែបកម្សាន្តមួយដែលមានភាពបត់បែនខ្ពស់ និងអាចអនុវត្តបានចំពោះមនុស្សស្ទើរតែគ្រប់វ័យ។ ក្រុមយុវជន និងសិស្សនិស្សិត គឺជាវ័យដែលសកម្មបំផុតក្នុងការរៀនកីឡានេះ ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ និងការផ្សងព្រេង។ ចំពោះកុមារដែលមានអាយុចាប់ពី ៨ ឆ្នាំឡើងទៅ ក៏អាចចាប់ផ្ដើមរៀនជិះក្តារអុំលើទឹកបានដែរ ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីអាណាព្យាបាល ឬគ្រូបង្វឹក។ មនុស្សវ័យធ្វើការចូលចិត្តជ្រើសរើសការជិះក្តារអុំលើទឹកនេះ ដើម្បីជាការហាត់ប្រាណ និងកាត់បន្ថយភាពតានតឹងពីការងារក្នុងអំឡុងពេលចុងសប្ដាហ៍។ កីឡានេះក៏ទាក់ទាញមនុស្សវ័យកណ្ដាលផងដែរ ព្រោះវាជាលំហាត់ប្រាណដែលមានសម្ពាធទាបលើសន្លាក់ និងជួយពង្រឹងកម្លាំងស្នូលនៃរាងកាយ។ សូម្បីតែមនុស្សវ័យចូលនិវត្តន៍ដែលមានសុខភាពមាំមួន ក៏អាចចូលរួមជិះបានយ៉ាងរីករាយ ដើម្បីទទួលបានខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់នៃធម្មជាតិ។ ការជិះក្តារអុំលើទឹកជាលក្ខណៈគ្រួសារ បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់មនុស្សគ្រប់ជំនាន់ ចាប់ពីក្មេងរហូតដល់ចាស់ ក្នុងការបង្កើតអនុស្សាវរីយ៍រួមគ្នា។ ក្រុមអ្នកទេសចរអន្តរជាតិគ្រប់វ័យដែលមកកម្សាន្តនៅកម្ពុជា តែងតែចាប់អារម្មណ៍រៀនកីឡានេះ ដើម្បីមើលទិដ្ឋភាពថ្ងៃលិចនៅតាមដងព្រែក។ ភាពខុសគ្នានៃអាយុមិនមែនជាឧបសគ្គឡើយ ព្រោះកម្រិតនៃការអុំអាចតម្រូវទៅតាមកម្លាំង និងសមត្ថភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ នៅក្នុងប្រទេសកម្ពុជា យើងឃើញមានការកើនឡើងនៃក្លឹបកីឡាទឹក ដែលរៀបចំកម្មវិធីរៀនសូត្រសម្រាប់សមាជិកគ្រប់វ័យដោយគ្មានការរើសអើង។ ការរៀនជិះក្តារបន្ទះឈរអុំលើទឹកបានបង្ហាញថា ភាពសប្បាយរីករាយ និងការថែទាំសុខភាពលើផ្ទៃទឹក គឺសម្រាប់មនុស្សគ្រប់គ្នា។ ការរៀនជិះក្តារបន្ទះឈរអុំលើទឹក គឺជាបទពិសោធន៍ដ៏រំភើបមួយដែលទាមទារការហ្វឹកហាត់ជាជំហានៗ ដើម្បីធានាបាននូវតុល្យភាព និងសុវត្ថិភាពខ្ពស់។ ជំហានដំបូងបង្អស់ គឺការត្រួតពិនិត្យសម្ភារៈទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ រួមមានក្តារបន្ទះ ដងអុំ និងអាវពោងសង្គ្រោះ។ អ្នកត្រូវសិក្សាពីស្ថានភាពខ្យល់ និងចរន្តទឹកនៅកន្លែងដែលអ្នកគ្រោងនឹងចុះ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានទុកជាមុន។ សកម្មភាពបន្ទាប់ គឺការហ្វឹកហាត់នៅលើដីគោកជាមុនសិន ដើម្បីស្វែងយល់ពីរបៀបកាន់ដងអុំ និងការដាក់ទីតាំងជើងឱ្យបានត្រឹមត្រូវ។ អ្នកត្រូវរៀនពីរបៀបពាក់ខ្សែចំណងជើង ឱ្យបានជាប់ល្អ ដើម្បីកុំឱ្យក្តារបន្ទះអណ្ដែតចេញឆ្ងាយពីខ្លួននៅពេលធ្លាក់ទឹក។ ការចុះទៅក្នុងទឹកដំបូង អ្នកគួររុញក្តារទៅកាន់កន្លែងដែលមានទឹកជម្រៅត្រឹមជង្គង់ ដើម្បីកុំឱ្យព្រុយខាងក្រោមប៉ះនឹងបាតដី។ សកម្មភាពបន្ទាប់គឺការឡើងលើក្តារដោយការលុតជង្គង់នៅចំកណ្ដាលក្តារ ដើម្បីស្វែងរកលំនឹងដំបូង។ អ្នកត្រូវចាប់ផ្ដើមអុំដោយការលុតជង្គង់សិន ដើម្បីឱ្យស៊ាំទៅនឹងចលនារបស់ទឹក និងការរំកិលទៅមុខនៃក្តារបន្ទះ។ នៅពេលមានអារម្មណ៍ថាមានទំនុកចិត្ត អ្នកត្រូវសម្លឹងទៅមុខត្រង់ ហើយចាប់ផ្ដើមក្រោកឈរម្ដងម្កាលដោយរក្សាជើងឱ្យស្របគ្នា។ ការក្រោកឈរត្រូវធ្វើឡើងដោយប្រើកម្លាំងជើង និងរក្សារាងកាយឱ្យត្រង់ ប៉ុន្តែជង្គង់ត្រូវទន់បន្តិចដើម្បីបត់បែនតាមរលកទឹក។ សកម្មភាពនៃការអុំត្រូវប្រើកម្លាំងចេញពីសាច់ដុំពោះ និងស្មា ជាជាងការប្រើតែកម្លាំងដៃតែមួយមុខ។ ដើម្បីឱ្យក្តារធ្វើដំណើរបានត្រង់ អ្នកត្រូវប្ដូរដៃកាន់ដងអុំ និងប្ដូរខាងអុំឱ្យបានទៀងទាត់បន្ទាប់ពីអុំបានពីរបីដង។ សកម្មភាពប្ដូរដៃកាន់ដងអុំ ត្រូវធ្វើឡើងដោយការរំកិលដៃម្ខាងទៅកាន់ក្បាលដងអុំ និងដៃម្ខាងទៀតនៅកណ្ដាលដងអុំ។ នៅពេលចង់បត់ឆ្វេង ឬស្ដាំ អ្នកត្រូវអុំនៅផ្នែកម្ខាងទៀតឱ្យបានខ្លាំង ឬប្រើបច្ចេកទេសអុំថយក្រោយនៅផ្នែកដែលចង់បត់។ ការរក្សាភ្នែកសម្លឹងទៅកាន់ទិសដៅខាងមុខ គឺជាគន្លឹះសំខាន់ដែលជួយឱ្យអ្នកមិនងាយនឹងបាត់បង់តុល្យភាព។ ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ធ្លាក់ ចូរព្យាយាមលោតឱ្យឆ្ងាយពីក្តារ ដើម្បីជៀសវាងការប៉ះទង្គិចជាមួយសម្ភារៈ។ សកម្មភាពនៃការឡើងលើក្តារវិញក្រោយពេលធ្លាក់ទឹក ត្រូវធ្វើឡើងពីផ្នែកចំហៀងនៃក្តារដោយប្រើកម្លាំងដៃទាញខ្លួនឡើង។ អ្នកត្រូវរៀនពីរបៀបគ្រប់គ្រងដង្ហើម និងការផ្ដោតអារម្មណ៍ឱ្យបានល្អ នៅពេលជួបប្រទះនឹងរលកទឹកដែលបោកបក់មក។ ការហាត់អុំកាត់ទទឹងខ្យល់ ឬស្របតាមខ្យល់ នឹងជួយឱ្យអ្នកមានបទពិសោធន៍កាន់តែច្បាស់ក្នុងការបញ្ជាក្តារ។ សកម្មភាពនៃការសម្រាក និងការញ៉ាំទឹកជាប្រចាំ គឺជាចំណុចដែលមិនគួររំលងដើម្បីរក្សាកម្លាំងក្នុងពេលហ្វឹកហាត់។ នៅពេលអ្នកចាប់ផ្ដើមស្ទាត់ជំនាញ អ្នកអាចសាកល្បងដើររំកិលជើងនៅលើក្តារ ដើម្បីរៀនពីការបត់បែបកម្រិតខ្ពស់។ ការសង្កេតមើលទេសភាពជុំវិញខ្លួនក្នុងពេលអុំ នឹងធ្វើឱ្យការរៀនរបស់អ្នកកាន់តែមានភាពរីករាយ និងមិនធុញទ្រាន់។ ក្នុងករណីមានការហត់នឿយ អ្នកអាចអង្គុយ ឬដេកលើក្តារដើម្បីសម្រាក និងរីករាយជាមួយបរិយាកាសធម្មជាតិ។ នៅពេលឈានដល់ការបញ្ចប់ការរៀន អ្នកត្រូវចាប់ផ្ដើមអុំត្រឡប់មកកាន់ច្រាំងវិញដោយការប្រុងប្រយ័ត្ន។ សកម្មភាពនៃការចុះពីលើក្តារ គួរធ្វើឡើងនៅកន្លែងដែលមានទឹកជ្រៅល្មម ដើម្បីការពារកុំឱ្យជើងប៉ះនឹងគ្រួសមុតៗ។ បន្ទាប់ពីឡើងមកលើគោក អ្នកត្រូវលាងសម្អាតក្តារបន្ទះ និងដងអុំដោយទឹកសាប ដើម្បីការពារកុំឱ្យខូចគុណភាពសម្ភារៈ។ ការសប់ខ្យល់ចេញ និងការបត់ក្តារទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ គឺជាជំហានថែទាំដ៏សំខាន់។ អ្នកគប្បីធ្វើការឆ្លុះបញ្ចាំងពីអ្វីដែលបានរៀន និងកត់ចំណាំនូវចំណុចដែលត្រូវកែលម្អសម្រាប់លើកក្រោយ។ សកម្មភាពចុងក្រោយ គឺការរក្សាទុកសម្ភារៈនៅកន្លែងដែលត្រជាក់ និងគ្មានពន្លឺថ្ងៃខ្លាំង ដើម្បីការពារការរិចរិល។ ការបញ្ចប់ការរៀនដោយស្នាមញញឹម និងសុខភាពមាំមួន គឺជាគោលបំណងពិតប្រាកដនៃកីឡាលើទឹកនេះ។ និន្នាការនៃការរៀនជិះក្តារបន្ទះឈរអុំលើទឹក កំពុងមានការកើនឡើងយ៉ាងខ្លាំងក្នុងចំណោមប្រជាជនខ្មែរ តាមរយៈសកម្មភាព និងការផ្លាស់ប្តូរផ្នត់គំនិត។ ប្រជាជនខ្មែរសម័យថ្មីបានចាប់ផ្តើមងាកមកចាប់អារម្មណ៍កីឡាលើទឹកនេះកាន់តែច្រើន ដើម្បីជាការកម្សាន្តបែបផ្សងព្រេង និងការថែទាំសុខភាព។ និន្នាការនៃការដើរកម្សាន្តតាមបណ្តាខេត្តដែលមានដងព្រែក និងសមុទ្រ បានជំរុញឱ្យយុវជនខ្មែរសាកល្បងរៀនជិះក្តារអុំនេះ ដើម្បីថតរូបភាពស្អាតៗបង្ហោះលើបណ្តាញសង្គម។ ការបង្កើតឱ្យមានក្លឹបជិះក្តារអុំ និងសហគមន៍អ្នកស្នេហាកីឡាទឹកកាន់តែច្រើន បានធ្វើឱ្យកីឡានេះក្លាយជាចំណង់ចំណូលចិត្តថ្មីមួយសម្រាប់អ្នករស់នៅទីក្រុង។ និន្នាការនៃការដើរលេងបែបអេកូទេសចរណ៍ បានធ្វើឱ្យប្រជាជនខ្មែរជ្រើសរើសការជិះក្តារអុំ ដើម្បីចូលទៅកៀកនឹងធម្មជាតិ និងស្វែងយល់ពីតំបន់ព្រៃលិចទឹក។ ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការហាត់ប្រាណដែលផ្ដល់នូវភាពស្ងប់ស្ងាត់ផ្លូវចិត្ត បានធ្វើឱ្យកីឡានេះក្លាយជាជម្រើសដំបូងសម្រាប់អ្នកដែលចង់កាត់បន្ថយភាពតានតឹង។ យើងសង្កេតឃើញថា ក្រុមគ្រួសារខ្មែរជាច្រើនបានជ្រើសរើសការរៀនជិះក្តារអុំជាសកម្មភាពជួបជុំគ្នា នៅពេលពួកគេទៅកម្សាន្តនៅខេត្តកំពត ឬកោះកុង។ និន្នាការនៃការគាំទ្រទេសចរណ៍ក្នុងស្រុក បានជំរុញឱ្យអាជីវករខ្មែរនាំចូលក្តារអុំដែលមានគុណភាព និងតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់តម្រូវការដែលកំពុងកើនឡើង។ ការរៀបចំឱ្យមានការប្រកួតប្រជែងជិះក្តារអុំខ្នាតតូចក្នុងស្រុក ក៏បានជួយដាស់តឿនស្មារតីយុវជនឱ្យចង់ហាត់រៀនជំនាញនេះឱ្យបានស្ទាត់ជំនាញ។ ប្រជាជនខ្មែរក៏ចាប់ផ្តើមប្រើប្រាស់ការជិះក្តារអុំ ជាមធ្យោបាយសម្រាប់សកម្មភាពសង្គម ដូចជាការអុំរើសសំរាមតាមដងទឹកដើម្បីបរិស្ថានជាដើម។ និន្នាការនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើននៃវិស័យកីឡាមហាជនក្នុងប្រទេសកម្ពុជា ដែលផ្តោតលើការរស់នៅប្រកបដោយភាពរស់រវើក និងស៊ីវិល័យ។ ការរៀនជិះក្តារបន្ទះឈរអុំលើទឹកនៅក្នុងប្រទេសកម្ពុជា ទោះបីជាមានភាពសប្បាយរីករាយ ប៉ុន្តែក៏អាចជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលអ្នកគួរយល់ដឹង។ បញ្ហាប្រឈមដំបូងគេ គឺការពិបាកក្នុងការរក្សាលំនឹងរាងកាយ ដែលបណ្ដាលឱ្យអ្នកចាប់ផ្ដើមដំបូងងាយនឹងធ្លាក់ទឹកជាញឹកញាប់។ ការប្រែប្រួលអាកាសធាតុភ្លាមៗ ដូចជាខ្យល់បោកបក់ខ្លាំង ឬមេឃរកកលភ្លៀង អាចធ្វើឱ្យការបញ្ជាក្តារបន្ទះកាន់តែមានភាពលំបាក និងគ្រោះថ្នាក់។ ចរន្តទឹកហូរខ្លាំងមួយចំនួនក្នុងប្រទេសកម្ពុជា អាចនាំឱ្យក្តារបន្ទះអណ្ដែតទៅឆ្ងាយពីចំណុចចាប់ផ្ដើមដោយមិនដឹងខ្លួន។ ការហត់នឿយសាច់ដុំដៃ និងស្មា គឺជាបញ្ហាទូទៅសម្រាប់អ្នកដែលមិនទាន់ចេះបច្ចេកទេសប្រើប្រាស់កម្លាំងស្នូលនៃរាងកាយក្នុងការអុំ។ បញ្ហាកម្ដៅថ្ងៃដ៏ក្ដៅខ្លាំងអាចបណ្ដាលឱ្យអ្នកជិះមានអាការៈវិលមុខ ស្រេកទឹកខ្លាំង ឬរលាកស្បែក ប្រសិនបើមិនបានការពារត្រឹមត្រូវ។ វត្តមានរបស់ទូក ឬមធ្យោបាយធ្វើដំណើរតាមទឹកដទៃទៀត អាចបង្កើតជារលកធំៗដែលធ្វើឱ្យអ្នកជិះបាត់បង់តុល្យភាព និងដួល។ បញ្ហាបច្ចេកទេសសម្ភារៈ ដូចជាក្តារសប់ខ្យល់ធ្លាយ ឬខ្សែចំណងជើងដាច់ អាចបង្កជាហានិភ័យខ្ពស់នៅពេលស្ថិតនៅកណ្ដាលផ្ទៃទឹក។ ការប៉ះទង្គិចជាមួយវត្ថុក្រោមទឹក ដូចជាគល់ឈើ ឬថ្មដុះ អាចធ្វើឱ្យខូចខាតព្រុយក្តារបន្ទះ និងបណ្ដាលឱ្យអ្នកជិះមានរបួស។ កង្វះខាតចំណេះដឹងអំពីជម្រៅទឹក និងស្ថានភាពបាតទន្លេនៅតំបន់ថ្មីៗ អាចធ្វើឱ្យអ្នកសិក្សាមានភាពភ័យខ្លាច និងបាត់បង់ទំនុកចិត្ត។ ចុងក្រោយ គឺបញ្ហាសត្វល្អិត ឬសត្វក្នុងទឹកមួយចំនួននៅតាមតំបន់ព្រៃលិចទឹក ដែលអាចរំខានដល់ការផ្ដោតអារម្មណ៍ក្នុងពេលហ្វឹកហាត់។ ការរៀនជិះក្តារបន្ទះឈរអុំលើទឹក នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាសកម្មភាពកម្សាន្តដ៏ទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់។ ការរៀនជិះក្តារបន្ទះឈរអុំលើទឹក គឺជាលំហាត់ប្រាណដ៏ល្អបំផុតសម្រាប់ពង្រឹងកម្លាំងសាច់ដុំស្នូលនៃរាងកាយទាំងមូល។ វាជួយបង្កើនសមត្ថភាពក្នុងការរក្សាលំនឹង និងតុល្យភាពរាងកាយ ដែលមានប្រយោជន៍ខ្លាំងសម្រាប់សុខភាពឆ្អឹង និងសន្លាក់។ សកម្មភាពនេះជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងផ្ដល់នូវភាពស្ងប់ស្ងាត់ផ្លូវចិត្ត ពេលនៅលើផ្ទៃទឹក។ ការអុំក្តារបន្ទះជួយដុតបំផ្លាញកាឡូរីបានយ៉ាងច្រើន ដែលជាជំនួយដ៏ប្រសើរសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងរាងកាយមាំមួន។ សារៈសំខាន់មួយទៀត គឺវាជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង និងបង្កើនសមត្ថភាពនៃការដកដង្ហើមឱ្យកាន់តែប្រសើរឡើង។ វាក៏ផ្ដល់ឱកាសឱ្យយើងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងពន្លឺព្រះអាទិត្យ ដែលជួយបង្កើនវីតាមីនឌី ដល់រាងកាយ។ ការជិះក្តារអុំក្នុងប្រទេសកម្ពុជា ជួយឱ្យយើងអាចស្វែងយល់ពីសម្រស់ធម្មជាតិ និងអេកូទេសចរណ៍តាមដងទន្លេដែលទូកធំមិនអាចទៅដល់។ វាបណ្ដុះស្មារតីឱ្យយើងចេះស្រឡាញ់ និងថែរក្សាបរិស្ថានទឹកតាមរយៈការមើលឃើញភាពស្រស់ស្អាតនៃធម្មជាតិដោយផ្ទាល់។ កីឡានេះជួយបង្កើនការផ្ដោតអារម្មណ៍ និងការសម្រេចចិត្តបានរហ័ស នៅពេលដែលយើងត្រូវប្រឈមមុខនឹងរលក ឬចរន្តទឹក។ ការរៀនជិះក្តារអុំ គឺជាការជម្នះភាពភ័យខ្លាច និងបង្កើតទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងក្នុងការធ្វើសកម្មភាពថ្មីៗ។ វាជាសកម្មភាពសង្គមដ៏ល្អ ដែលអនុញ្ញាតឱ្យយើងបង្កើតមិត្តភាពថ្មីៗជាមួយអ្នកដែលចូលចិត្តការផ្សងព្រេងដូចគ្នា។ អត្ថប្រយោជន៍ដ៏វិសេស គឺការជួយឱ្យយើងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ និងមានសន្តិភាពក្នុងចិត្តតាមរយៈការស្ដាប់សម្លេងទឹកហូរ។ វាផ្ដល់នូវភាពបត់បែនខ្ពស់ ដែលយើងអាចជ្រើសរើសអុំជាលក្ខណៈបុគ្គលស្ងប់ស្ងាត់ ឬជាក្រុមគ្រួសារដ៏រីករាយ។ ការអុំក្តារបន្ទះជួយឱ្យយើងមានទស្សនវិស័យប្លែក និងខ្ពស់ជាងការជិះទូកធម្មតា ដែលធ្វើឱ្យយើងមើលឃើញទេសភាពបានកាន់តែច្បាស់។ វាជួយសម្រួលដល់ការគេងឱ្យលក់ស្រួលជាងមុន បន្ទាប់ពីបានចំណាយថាមពល និងធ្វើឱ្យចិត្តមានភាពស្រស់ថ្លា។ ការរៀនកីឡានេះក្នុងស្រុក ជួយគាំទ្រដល់សហគមន៍ទេសចរណ៍ និងសេវាកម្មក្នុងស្រុកនៃប្រទេសកម្ពុជា។ វាគឺជាកីឡាដែលមានសម្ពាធទាបលើរាងកាយ ដែលធ្វើឱ្យវាមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់វ័យក្នុងការហាត់រៀន។ ការជិះក្តារអុំជួយពង្រឹងសមត្ថភាពក្នុងការវិភាគស្ថានភាពអាកាសធាតុ និងការយល់ដឹងពីចរន្តទឹកក្នុងធម្មជាតិ។ វាជួយឱ្យយើងចេះបត់បែន និងដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងល្អ នៅពេលដែលមានការប្រែប្រួលនៃកម្លាំងខ្យល់។ ការរៀនជិះក្តារបន្ទះឈរអុំលើទឹក គឺជាការវិនិយោគលើសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យមានតុល្យភាព។ សរុបសេចក្ដីមក ការរៀនជិះក្តារបន្ទះឈរអុំលើទឹកក្នុងប្រទេសកម្ពុជា គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង កីឡា សុខភាព និងការផ្សារភ្ជាប់ជាមួយធម្មជាតិ។ វាលើសពីការហាត់ប្រាណធម្មតា ប៉ុន្តែវាគឺជាការធ្វើដំណើរឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត និងការអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរឹងមាំ។ តាមរយៈការអនុវត្តកីឡានេះ ប្រជាជនកម្ពុជានឹងទទួលបាននូវ រាងកាយមាំមួន ចិត្តគំនិតស្រស់ថ្លា និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃនៃធនធានធម្មជាតិដ៏សម្បូរបែបនៅក្នុងមាតុភូមិរបស់ខ្លួន។